ការធ្វើជាគំរូដ៏ល្អសម្រាប់ប្អូនៗ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងបងប្អូន ក្នុងនាមជាបង យើងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការលូតលាស់ និងការអភិវឌ្ឍរបស់ប្អូនៗ ទាំងអាកប្បកិរិយា ការគិត និងទម្លាប់ប្រចាំថ្ងៃ ។ ក្នុងវប្បធម៌ខ្មែរ បងប្អូនបង្កើត ជាពិសេសបងៗ តែងដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ និងជាគំរូសម្រាប់ប្អូនៗ ។ តួនាទីនេះមិនមែនត្រឹមតែជាចំណងគ្រួសារប៉ុណ្ណោះទេ តែជាកាតព្វកិច្ចសីលធម៌មួយដែលរួមចំណែកដល់ការលូតលាស់ និងអនាគតរបស់ប្អូនៗផងដែរ ។ ការធ្វើជាគំរូដ៏ល្អសម្រាប់ប្អូនៗមានសារៈសំខាន់ណាស់ ព្រោះវាជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍផ្ទាល់ខ្លួន និងសង្គមរបស់ពួកគេ ។ ជាទូទៅកុមារ និងយុវវ័យតែងតែរៀនសូត្រតាមរយៈការសង្កេត និងយកតម្រាប់តាមអ្វីដែលពួកគេឃើញ ។ បងៗគឺជាបុគ្គលដំបូងគេបង្អស់ដែលប្អូនៗរៀនសូត្រតាម បន្ទាប់ពីឪពុកម្ដាយ ។ អាកប្បកិរិយា ពាក្យសម្ដី និងទង្វើ របស់បងៗ នឹងក្លាយជាគំរូដែលប្អូនៗយកទៅអនុវត្តតាមដោយមិនដឹងខ្លួន ។ នៅពេលដែលបងៗបង្ហាញទម្លាប់ល្អៗ ដូចជាការខិតខំរៀនសូត្រ ការអានសៀវភៅ ការជួយការងារផ្ទះ ឬការនិយាយស្ដីគួរសម នោះប្អូនៗក៏នឹងរៀនសូត្រ និងបង្កើតទម្លាប់ទាំងនោះតាំងពីក្មេងដែរ ។ ទម្លាប់ល្អ ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរបស់ពួកគេក្នុងពេលបច្ចុប្បន្ននឹងទៅដល់ថ្ងៃអនាគតផងដែរ ។ បងៗអាចជាប្រភពនៃការលើកទឹកចិត្តដ៏សំខាន់សម្រាប់ប្អូនៗដែលគ្រាន់តែជួយបង្រៀននូវចំណុចណាដែលប្អូនរបស់យើងខ្វះខាតតែប៉ុណ្ណោះ ។ នៅពេលដែលប្អូនៗឃើញបងៗទទួលបានជោគជ័យក្នុងការសិក្សា ឬការងារ ពួកគេនឹងមាន កម្លាំងចិត្ត និងបំណងប្រាថ្នាចង់សម្រេចបានដូចគ្នា ។ ការគាំទ្រ និងការលើកទឹកចិត្តពីបងៗ អាចជួយឱ្យប្អូនៗមានទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការដោះស្រាយបញ្ហា ។ ការធ្វើជាគំរូដ៏ល្អបែបនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងក្ដីស្រឡាញ់របស់បងៗចំពោះប្អូន ។ មិនត្រឹមតែប៉ុណ្ណោះទេវាក៏ជួយពង្រឹង ចំណងមិត្តភាព និងទំនាក់ទំនងក្នុងគ្រួសារ ឱ្យកាន់តែស្អិតរមួតនឹងមានភាពជិតស្និតផងដែរ ។ ប្អូនៗនឹងមានអារម្មណ៍កក់ក្ដៅ និងមាននរណាម្នាក់ដែលពួកគេអាចពឹងពាក់ និងចែករំលែករឿងរ៉ាវបាន ។ ជាពិសេសកុមារ និងយុវវ័យ រៀនសូត្រតាមរយៈការមើលឃើញ ច្រើនជាងការស្ដាប់ ឬការណែនាំជាដើម ។ មានន័យថា អ្វីដែលពួកគេឃើញអ្នកជាបងប្រុសបងស្រីកំពុងធ្វើ និយាយ និងកាប្រព្រឹត្ត គឺមានឥទ្ធិពលខ្លាំងណាស់ទៅលើការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេនៅពេលដែលប្អូនឃើញគេនឹងយកគម្រូតាមយើង ។ ពួកគេនឹងចាត់ទុកពួកយើងជា គំរូមិនល្អតាមទង្វើរបស់យើង ដែលពួកគេចង់ប្រព្រឹត្តដូច ។ ផ្ទុយទៅវិញ ប្រសិនបើបងៗបង្ហាញនូវអាកប្បកិរិយាមិនល្អ ដូចជាការនិយាយពាក្យអសុរោះ ខ្ជិលច្រអូស ឬមានភាពអសីលធម៌ នោះប្អូនៗក៏អាចនឹងរៀនសូត្រ និងយកតម្រាប់តាមទង្វើទាំងនោះដូចគ្នា ។ ដូច្នេះ ការធ្វើជាគំរូដ៏ល្អ មិនមែនត្រឹមតែជាការទទួលខុសត្រូវមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ឱកាសដ៏សំខាន់មួយ ដើម្បីជួយប្អូនៗឱ្យលូតលាស់ទៅជាមនុស្សល្អ និងមានតម្លៃក្នុងសង្គម ។ គ្រប់អ្វីដែលអ្នកធ្វើរាល់ថ្ងៃ សុទ្ធតែអាចជះឥទ្ធិពលដល់អនាគតរបស់ប្អូនៗដោយផ្ទាល់ផងដែរ ។ ដើម្បីធ្វើជាគំរូដ៏ល្អសម្រាប់ប្អូនៗ មិនត្រឹមតែជួយពួកគេរៀនសូត្រតាមការមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍគុណតម្លៃ និងជំនាញជីវិតជាច្រើនទៀតផងដែរ ។ នៅពេលដែលអ្នកជាបងបង្ហាញនូវទម្លាប់វិជ្ជមានជាប្រចាំ ដូចជាការ ខិតខំរៀនសូត្រខ្ជាប់ខ្ជួន ការ អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង ការ ជួយការងារផ្ទះ ដោយមិនបាច់បង្គាប់ ឬការ និយាយស្ដីគួរសម ជាមួយអ្នកដទៃ នោះប្អូនៗនឹងសង្កេតឃើញ ហើយរៀនសូត្រតាម ។ ទម្លាប់ទាំងនេះនឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយជា មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតដ៏ល្អប្រសើររបស់ពួកគេផងដែរ ។ បងៗគឺជាប្រភពនៃការលើកទឹកចិត្តដ៏សំខាន់សម្រាប់ប្អូនៗ នៅពេលដែលប្អូនៗឃើញបងៗ សម្រេចបាននូវភាពជោគជ័យ ក្នុងការសិក្សា ការប្រកួតប្រជែង ឬសកម្មភាពផ្សេងៗ ពួកគេនឹងមាន កម្លាំងចិត្ត និងបំណងប្រាថ្នាចង់សម្រេចបានដូចគ្នា ។ ការលើកសរសើរ ការផ្ដល់ដំបូន្មានល្អៗ និងការគាំទ្រពីបងៗ នៅពេលដែលប្អូនៗជួបការលំបាក អាចជួយឱ្យពួកគេមាន ទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការបន្តខិតខំ ។ ការធ្វើជាគំរូដ៏ល្អបង្ហាញពី ការយកចិត្តទុកដាក់ ក្ដីស្រឡាញ់ និងការទទួលខុសត្រូវ របស់បងៗចំពោះប្អូនៗ ។ នៅពេលអ្នកបង្ហាញនូវភាពស្មោះត្រង់ យុត្តិធម៌ និងការគោរពចំពោះប្អូនៗ នោះពួកគេនឹងមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាព ។ នេះជួយពង្រឹង ចំណងមិត្តភាព និងភាពស្និទ្ធស្នាល នៅក្នុងគ្រួសារឱ្យកាន់តែរឹងមាំ ។ ប្អូនៗនឹងចាត់ទុកអ្នកជាមនុស្សដែលពួកគេអាច ពឹងពាក់ ទុកចិត្ត និងចែករំលែករឿងរ៉ាវ ផ្ទាល់ខ្លួនដោយមិនមានការភ័យខ្លាច ។ ការធ្វើជាគំរូមិនមែនគ្រាន់តែជាការបង្ហាញផ្លូវនោះទេ ប៉ុន្តែវាជាការវិនិយោគទៅលើការលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញារបស់ប្អូនៗ ដើម្បីឱ្យពួកគេក្លាយជាមនុស្សល្អ និងជោគជ័យក្នុងសង្គម ។ ដើម្បីក្លាយជាគំរូដ៏ល្អមួយសម្រាប់ប្អូនៗ អ្នកអាចអនុវត្តចំណុចសំខាន់ៗទាំងនេះ ដែលនឹងជួយប្អូនៗឱ្យមានការអភិវឌ្ឍប្រកបដោយវិជ្ជមានផងដែរ ។ ជាពិសេសគំរូនៃការសិក្សា និងការងារខិតខំប្រឹងប្រែង ក្នុងការសិក្សា ឬបំពេញការងាររបស់អ្នក បង្ហាញពួកគេថាការសិក្សា និងការងារមានសារៈសំខាន់សម្រាប់អនាគត ។ ធ្វើកិច្ចការផ្ទះឱ្យបានខ្ជាប់ខ្ជួន អានសៀវភៅ ឬរៀនជំនាញថ្មីៗជាប្រចាំប្រសិនបើអ្នកកំពុងធ្វើការ ចូរបង្ហាញពី ភាពទទួលខុសត្រូវ វិន័យ និងវិជ្ជាជីវៈ របស់អ្នក ។ ឯគំរូនៃការប្រាស្រ័យទាក់ទង និងអាកប្បកិរិយានិយាយស្ដីដោយគួរសម ប្រើពាក្យសំដីសមរម្យ និងជៀសវាងពាក្យអសុរោះ ។ ការចេះគោរពអ្នកដទៃ មិនថាចាស់ក្មេងឡើយ ទាំងក្នុងគ្រួសារ និងក្រៅគ្រួសារ ។ បង្ហាញពី អាកប្បកិរិយាវិជ្ជមាន ការចេះអធ្យាស្រ័យ និងការដោះស្រាយបញ្ហាដោយសន្តិវិធី ។ បង្រៀនប្អូនៗពីសារៈសំខាន់នៃការ សន្សំសំចៃ ការ ចាយវាយដោយប្រាជ្ញា និងការ មិនខ្ជះខ្ជាយ ។ អ្នកអាចបង្ហាញពីរបៀបរៀបចំថវិកាផ្ទាល់ខ្លួន ឬកំណត់គោលដៅហិរញ្ញវត្ថុ នេះនឹងជួយឱ្យប្អូនៗមាន ទម្លាប់ហិរញ្ញវត្ថុល្អ តាំងពីតូច ។ ជាគំរូនៃសុខភាព និងសុខុមាលភាពយកចិត្តទុកដាក់លើ សុខភាពផ្ទាល់ខ្លួន ដូចជាការហាត់ប្រាណជាប្រចាំ ការបរិភោគអាហារល្អៗ និងការគេងឱ្យបានគ្រប់គ្រាន់ ។ បង្ហាញប្អូនៗពីសារៈសំខាន់នៃការ ថែទាំខ្លួនឯង ទាំងកាយ និងចិត្ត ដើម្បីមានសុខភាពល្អ និងកម្លាំងសិក្សា ។ ផ្ដល់ឱកាសឱ្យប្អូនៗ ចែករំលែករឿងរ៉ាវ បញ្ហា ឬក្ដីបារម្ភ របស់ពួកគេ ផ្ដល់ឱកាសឱ្យប្អូនៗ ចែករំលែករឿងរ៉ាវ បញ្ហា ឬក្ដីបារម្ភ របស់ពួកគេ ។ ស្ដាប់ដោយយកចិត្តទុកដាក់ និងផ្ដល់យោបល់ ឬការណែនាំត្រឹមត្រូវ ដោយមិនវិនិច្ឆ័យ ធ្វើជាបង្គោលសម្រាប់ពួកគេនៅពេលពួកគេត្រូវការជំនួយ ។ ទទួលស្គាល់កំហុស និងរៀនពីវាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។ នៅពេលអ្នក ធ្វើខុស ចូរ ទទួលស្គាល់កំហុស នោះដោយស្មោះត្រង់ ។ បង្ហាញប្អូនៗថាអ្នកបាន រៀនអ្វីខ្លះពីកំហុស នោះ និងរបៀបដែលអ្នកកែលម្អខ្លួនឯងនេះបង្រៀនពួកគេពីភាពរាបសារ ការទទួលខុសត្រូវ និងសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍ ។ ការធ្វើជាគំរូដ៏ល្អគឺជាការវិនិយោគដ៏សំខាន់មួយសម្រាប់អនាគតរបស់ប្អូនៗ ។ វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានគឺពិតជាមានតម្លៃណាស់សម្រាប់ពួកគេ និងសម្រាប់គ្រួសារទាំងមូល ។ ដើម្បីក្លាយជាគំរូដ៏ល្អសម្រាប់ប្អូនៗ អ្នកអាចអនុវត្តចំណុចសំខាន់ៗទាំងនេះ ដែលនឹងជួយប្អូនៗឱ្យមានការអភិវឌ្ឍប្រកបដោយវិជ្ជមាន និងលូតលាស់ទៅជាបុគ្គលល្អ ។ គំរូនៃការសិក្សា និងការងារខិតខំប្រឹងប្រែង ក្នុងការសិក្សា ឬបំពេញការងាររបស់អ្នក បង្ហាញពួកគេថាការសិក្សា និងការងារមានសារៈសំខាន់សម្រាប់អនាគត ។ គំរូនៃសុខភាព និងសុខុមាលភាពយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួនរបស់អ្នក។ ត្រូវជៀសវាងទម្លាប់អាក្រក់ៗ ដូចជាការផឹកស្រាច្រើន ឬការជក់បារី ដែលអាចប៉ះពាល់ដល់សុខភាព។ ស្ដាប់ដោយយកចិត្តទុកដាក់ និងផ្ដល់យោបល់ ឬការណែនាំត្រឹមត្រូវ ដោយមិនវិនិច្ឆ័យផងដែរ ។ ធ្វើជាបង្គោលសម្រាប់ពួកគេនៅពេលពួកគេត្រូវការជំនួយ ឬយោបល់ល្អៗ ការធ្វើជាអ្នកស្ដាប់ល្អ នឹងធ្វើឱ្យប្អូនៗមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ចំពោះពួកគេ ។ ការធ្វើជាគំរូដ៏ល្អមិនមែនមានន័យថាអ្នកត្រូវល្អឥតខ្ចោះនោះទេ វាមានន័យថាអ្នកត្រូវតែមានភាពស្មោះត្រង់ បង្ហាញការខិតខំប្រឹងប្រែង ហើយតែងតែព្យាយាមធ្វើអ្វីដែលល្អបំផុត។ តាមរយៈការអនុវត្តចំណុចទាំងនេះ អ្នកនឹងអាចក្លាយជាបងដ៏ល្អម្នាក់ដែលប្អូនៗគោរពស្រឡាញ់ និងយកតម្រាប់តាម ។